នៅក្នុងវប្បធម៌ខ្មែរ ការដាក់ឈ្មោះសម្រាប់ទារក ត្រូវបានចាត់ទុកថាជាកិច្ចការដ៏វិសេសវិសាល និងមានសារៈសំខាន់មួយ។ ការដាក់ឈ្មោះទារកបានត្រឹមត្រូវ អាចនាំមកនូវសំណាងល្អក្នុងជីវិត ហើយក៏ជាអត្តសញ្ញាណដែលជាប់ជាមួយពួកគេអស់មួយជីវិតផងដែរ។ គ្រួសារខ្មែរជាច្រើនតែងតែទៅរកព្រះសង្ឃ ដើម្បីសុំឲ្យជួយរកឈ្មោះដែលសមស្របសម្រាប់កូនរបស់ពួកគេ។ ព្រោះព្រះសង្ឃត្រូវបានគេគោរពយ៉ាងខ្ពង់ខ្ពស់ក្នុងនាមជាអ្នកមានប្រាជ្ញា និងចេះដឹងផ្នែកជំនឿសាសនា។ មុននឹងដាក់ឈ្មោះ ព្រះសង្ឃអាចពិនិត្យមើលព័ត៌មានលម្អិតអំពីកំណើតរបស់ទារក ដូចជា ថ្ងៃ ខែ ឆ្នាំ ម៉ោង និងទីកន្លែងកើត។ មួយវិញទៀតព្រះសង្ឃក៏អាចប្រើតារាសាស្ត្រផងដែរ ដើម្បីរកឈ្មោះដែលសមនឹងជោគវាសនារបស់ទារកនោះ។ ឈ្មោះដែលព្រះសង្ឃផ្ដល់អោយតែងតែត្រូវបានជឿថា មានអំណាចអាចការពារ និងជារបងការពារជីវិតរបស់ទារក។ ព្រះសង្ឃអាចដាក់ឈ្មោះដោយប្រើពាក្យបុរាណពីភាសាបាលី ឬសំស្ក្រឹត ដែលមានអត្ថន័យល្អ។ ឈ្មោះទាំងនោះភាគច្រើនតំណាងឲ្យគុណធម៌ ពន្លឺ បញ្ញា សុភមង្គល និងសេចក្ដីជោគជ័យក្នុងជីវិត។ លើសពីការទៅរកព្រះសង្ឃ គ្រួសារខ្លះក៏និយមទៅរកគ្រូចិនសែ ដើម្បីស្នើឲ្យជួយដាក់ឈ្មោះផងដែរ។ ដោយសារគ្រូចិនសែ តែងប្រើទ្រឹស្ដីធាតុទាំងប្រាំ ដូចជា ឈើ ភ្លើង ដី លោហៈ និងទឹក ដើម្បីវាយតម្លៃថាតើទារកត្រូវដាក់ឈ្មោះអ្វី។ ពួកគេនឹងសិក្សាពីពេលវេលាកំណើត ដូចជា ម៉ោង និងថ្ងៃខែឆ្នាំ ដើម្បីស្វែងរកធាតុដែលខ្វះខាតនៅក្នុងសំណុំហុងស៊ុយរបស់ទារក។ បន្ទាប់មក គ្រូចិនសែនឹងជ្រើសរើសឈ្មោះដែលមានសមាសធាតុផ្សំពីធាតុនោះ ដើម្បីបំពេញបន្ថែមក្នុងជីវិតរបស់ទារក។ វិធីសាស្ត្រនេះពេញនិយមយ៉ាងខ្លាំងក្នុងសហគមន៍ជនជាតិចិន-ខ្មែរ។ គេជឿថា ការដាក់ឈ្មោះល្អឲ្យកូនអាចជួយឲ្យកូនជៀសវាងពីជំងឺ និងការពារកូនពីវិញ្ញាណអាក្រក់ ឬរឿងចង្រៃផ្សេងៗ។ គ្រួសារខ្លះពិចារណាទាំងការដាក់ឈ្មោះតាមព្រះសង្ឃ និងគ្រូចិនសែ ហើយជ្រើសរើសឈ្មោះដែលសមរម្យបំផុត។ ប្រពៃណីមួយទៀតដែលពេញនិយមសម្រាប់សង្គមខ្មែរ គឺការយកឈ្មោះរបស់ជីដូនជីតាមកដាក់ឲ្យកូន។ ឪពុកម្ដាយជាច្រើនបានដាក់ឈ្មោះកូនតាមជីតា ឬជីដូនដែលបានចែកឋានទៅហើយ ឬនៅរស់ ដោយក្ដីស្រឡាញ់ និងការនឹករលឹក។ វាជាវិធីមួយក្នុងការគោរពនិងជាអនុស្សាវរីយ៍ចំពោះបុព្វបុរសដែលធ្លាប់ផ្ដល់ដំបូន្មាន និងជាមនុស្សគំរូ។ ការដាក់ឈ្មោះតាមជីដូនជីតា គឺជាវិធីក្នុងការរក្សាប្រវត្តិគ្រួសារ។ ម្យ៉ាងវិញទៀត ការដាក់ឈ្មោះនេះ អាចនាំមកវិញនូវប្រាជ្ញា សេចក្ដីល្អ របស់បុព្វបុរសមកកូនវិញ។ ការដាក់ឈ្មោះតាមបុព្វបុរសត្រូវបានចាត់ទុកថា ជាការបន្តវង្សត្រកូល និងកេរ្តិ៍ឈ្មោះគ្រួសារ។ សម្រាប់ឈ្មោះអាចត្រូវបានកែបន្តិចបន្តួច ដើម្បីអោយសមនឹងសម័យកាល ឬភេទរបស់កូន។ តាមជំនឿខ្លះ ឈ្មោះអាចត្រូវបានដាក់អោយបែបសាមញ្ញ ឬ មិនល្អសោះ ដើម្បីជៀសវាងការចង់បាន និងតាមយករបស់អារក្ស។ ជាពិសេសគ្រួសារខ្លះនិយមដាក់ឈ្មោះដែលស្រដៀងគ្នារវាងបងប្អូន ដើម្បីរក្សាភាពសាមគ្គី និងអត្ថន័យស្រដៀងគ្នា។ ក្នុងករណីខ្លះ គេនិយមយកឈ្មោះតាមរឿងព្រេង ឬអ្នកល្បីក្នុងប្រវត្តិសាស្ត្រឬសាសនាផងដែរ។ បន្ទាប់ពីដាក់ឈ្មោះ គេតែងតែមានពិធីអបអរសាទរ ឬអាចជាពិធីបង្កក់កូនជាដើម។ ឈ្មោះនីមួយៗត្រូវបានដាក់ដោយមានជំនឿ ការស្រឡាញ់ និងក្តីសង្ឃឹមអំពីអនាគតដ៏ភ្លឺស្វាងរបស់កូន។